កីឡាប្រណាំងកង់នៅកម្ពុជាកំពុងវិវត្តខ្លួនពីកីឡាកម្រិតមូលដ្ឋាន ទៅជាវិញ្ញាសាមួយដែលកាន់តែមានសក្ដានុពល និងការទទួលស្គាល់។ ការរីកចម្រើននេះមិនមែនត្រឹមតែឆ្លុះបញ្ចាំងពីការកើនឡើងនូវចំណាប់អារម្មណ៍សាធារណៈប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជាសក្ខីភាពនៃការប្ដេជ្ញាចិត្តរបស់សហព័ន្ធកីឡាទោចក្រយានយន្តកម្ពុជា និងការគាំទ្រពីរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យនេះ។ វត្តមានរបស់កីឡាករកម្ពុជានៅលើឆាកអន្តរជាតិបានបង្ហាញពីការខិតខំប្រឹងប្រែង និងការវិនិយោគលើវិស័យនេះ ទោះបីជាលទ្ធផលមិនទាន់ឈានដល់កម្រិតកំពូលក៏ដោយ។ នៅក្នុងសហព័ន្ធបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជូនកីឡាករឆ្នើមៗដូចជា គឹម ចាន់ធូ, សាន ណាម៉ា, និង សាន ណាម៉ាវ ទៅបោះជំរំហ្វឹកហាត់នៅប្រទេសដែលមានបទពិសោធន៍ផ្នែកកីឡាប្រណាំងកង់ដូចជា បារាំងជាដើម។ ការហ្វឹកហាត់នៅទីនោះបានផ្ដល់ឱកាសឲ្យពួកគេទទួលបានបច្ចេកទេសទំនើប យុទ្ធសាស្ត្រប្រកួត ក៏ដូចជាបង្កើនកម្លាំងកាយសម្បទា និងភាពធន់។ នេះជាការវិនិយោគរយៈពេលវែងដើម្បីកសាងធនធានកីឡាករប្រកបដោយគុណភាព។ កីឡាករកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការប្រកួតកម្រិតអន្តរជាតិល្បីៗ ដូចជា Tour of Szeklerland នៅប្រទេសរូម៉ានី ដែលជាការប្រកួតកម្រិត ២.១ របស់សហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ ដែលហៅកាត់ថា UCI និង ការប្រកួតកង់គួកពានរង្វាន់ CCC Tour Grody Piastowskie UCI Europe Tour កម្រិត ២.២ នៅប្រទេសប៉ូឡូញ ។ ការចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះមិនមែនគ្រាន់តែជាការបង្ហាញវត្តមានប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏មានតម្លៃក្នុងការវាស់ស្ទង់សមត្ថភាពប្រឆាំងនឹងកីឡាករអាជីពលំដាប់ពិភពលោក ដកស្រង់បទពិសោធន៍ជាក់ស្ដែង និងបង្កើតបណ្ដាញទំនាក់ទំនង។ វាក៍ជាជំហានចាំបាច់ក្នុងការត្រៀមខ្លួនសម្រាប់ជ័យជម្នះនាពេលអនាគត។ ចំពោះ ការដណ្ដើមបាន មេដៃប្រាក់មួយ និងមេដៃសំរឹទ្ធមួយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម គឺជាស្នាដៃដ៏គួរឲ្យកត់សម្គាល់ និងជាសញ្ញាណវិជ្ជមានមួយសម្រាប់កីឡាប្រណាំងកង់កម្ពុជា។ វាបានបង្ហាញថាការខិតខំប្រឹងប្រែងបានចាប់ផ្ដើមផ្ដល់ផល ហើយបានជំរុញទឹកចិត្តកីឡាករ និងគ្រូបង្វឹកឲ្យបន្តការហ្វឹកហាត់កាន់តែខ្លាំងក្លា។ រីឯ ការរៀបចំព្រឹត្តិការណ៍ «ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រ» កាលពីដើមឆ្នាំ ២០២០ គឺជាសមិទ្ធផលដ៏ធំធេងមួយ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិតែប៉ុណ្ណោះទេ។ ថែមទាំងជាការផ្សព្វផ្សាយទេសចរណ៍ដ៏មានប្រសិទ្ធភាព និងជាឱកាសសម្រាប់កីឡាករជាតិក្នុងការប្រកួតនៅលើទឹកដីខ្លួនឯង ដោយមានការគាំទ្រពីមហាជន។ វត្តមានរបស់ សហព័ន្ធប្រណាំងកង់អន្តរជាតិ ក្នុងព្រឹត្តិការណ៍នេះក៏បានបង្កើនភាពជឿទុកចិត្តលើវិស័យកីឡានេះនៅកម្ពុជា។ កីឡាប្រណាំងកង់នៅកម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការរីកចម្រើន និងក្លាយជាវិញ្ញាសាដ៏លេចធ្លោមួយ ដោយសារកត្តាជាច្រើនដែលកំពុងរួមចំណែក។ នៅក្នុងសហព័ន្ធកីឡាទោចក្រយានកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ ដោយបានដាក់ចេញនូវផែនការអភិវឌ្ឍន៍រយៈពេលវែង។ នេះរាប់បញ្ចូលទាំងការរៀបចំ ការប្រកួតថ្នាក់ជាតិជាប្រចាំ ដូចជា Cambodia MTB Series និងជើងឯកថ្នាក់ជាតិ ដើម្បីស្វែងរក និងពង្រឹងសមត្ថភាពកីឡាករ។ លើសពីនេះ ការបណ្ដុះបណ្ដាលគ្រូបង្វឹក និងការបញ្ជូនកីឡាករទៅបរទេស ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីបង្កើនគុណភាពទាំងមូល។ ថែមទាំងមានការជ្រើសរើស និងបណ្ដុះបណ្ដាល កីឡាករយុវជន ដែលមានអាយុចាប់ពី ១២ ដល់ ១៣ ឆ្នាំ គឺជាកត្តាគន្លឹះសម្រាប់អនាគត។ ការវិនិយោគលើក្មេងៗតាំងពីតូច នឹងបង្កើតបានជាធនធានកីឡាករដ៏រឹងមាំ និងមានបទពិសោធន៍សម្រាប់រយៈពេលវែង ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ដូចជា Asian Youth Games 2029។ ហើយមានខេត្តជាច្រើនសម្រាប់ហ្វឹកហាត់នៅកម្ពុជាដូចជា កំពត ព្រះសីហនុ សៀមរាប និងកំពង់ឆ្នាំង។ ដែលជាភូមិសាស្ត្រដ៏អំណោយផលជាមួយនឹងផ្លូវលំធម្មជាតិ ភ្នំ និងទេសភាពស្រស់ស្អាត ដែលស័ក្តិសមបំផុតសម្រាប់ការប្រកួតកង់ភ្នំ និងកង់គួក។ រួមទាំងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កាន់តែប្រសើរ ក៏បានជួយសម្រួលដល់ការរៀបចំការប្រកួត និងការហ្វឹកហាត់ផងដែរ។ ការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ធំៗ ទាំងកម្រិតជាតិ និងអន្តរជាតិ រួមទាំងព្រឹត្តិការណ៍សប្បុរសធម៌ ដូចជាការប្រណាំងកង់ពីភ្នំពេញទៅបាត់ដំបង ឬសៀមរាប បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអំពីកីឡានេះ។ ធ្វើអោយប្រជាពលរដ្ឋកាន់តែច្រើនបានយល់ដឹងពីអត្ថប្រយោជន៍សុខភាព និងភាពរីករាយនៃការជិះកង់ ដែលនាំឲ្យមានការកើនឡើងនូវអ្នកចូលរួមទាំងកម្រិតអាជីព និងកម្សាន្ត។ កាលពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាចំណុចរបត់មួយសម្រាប់កីឡាប្រណាំងកង់នៅកម្ពុជា។ ទោះបីជាលទ្ធផលមិនទាន់ដូចការរំពឹងទុកទាំងអស់ក៏ដោយ វាបានផ្ដល់នូវមេរៀនដ៏មានតម្លៃ និងជាកម្លាំងចលករក្នុងការរៀបចំខ្លួនសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមបន្ទាប់ៗទៀត ដូចជា ស៊ីហ្គេមឆ្នាំ ២០២៥ នៅប្រទេសថៃ។ ចំណែកឯ ផែនការរយៈពេលវែងរបស់សហព័ន្ធក្នុងការអភិវឌ្ឍកីឡាករសម្រាប់ឆ្នាំ ២០២៩ ក៏បង្ហាញពីទស្សនៈវិស័យវែងឆ្ងាយក្នុងការសម្រេចបានជោគជ័យដ៏អស្ចារ្យនាពេលអនាគត។ សរុបមក កីឡាប្រណាំងកង់នៅកម្ពុជាមិនត្រឹមតែជាវិញ្ញាសាកីឡាមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការអភិវឌ្ឍកីឡាជាតិទាំងមូល។ ជាមួយនឹងការគាំទ្រជាបន្តបន្ទាប់ ការវិនិយោគលើការបណ្ដុះបណ្ដាលប្រកបដោយវិជ្ជាជីវៈ និងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិផងដែរ។ ដូច្នេះហើយ គេរំពឹងថាកីឡាករកម្ពុជានឹងអាចឈានទៅដល់កម្រិតខ្ពស់ និងនាំមកនូវកិត្តិយសជូនជាតិនៅលើឆាកអន្តរជាតិបាននាពេលអនាគតដ៏ខ្លីខាងមុខនេះ។